របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំក្បាច់បុរាណរបស់កម្ពុជា ដែលតំណាងឲ្យព្រលឹងវប្បធម៌ខ្មែរដ៏រស់រវើក និងជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលដូនតាបានបន្សល់ទុក។ របាំនេះមានឈ្មោះដើមថា របាំក្បាច់បុរាណខ្មែរ ហើយត្រូវបានគេស្គាល់ជាទូទៅថាជា "របាំព្រះរាជទ្រព្យ" ដែលមានន័យថា "របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា"។ វាជាទម្រង់សិល្បៈដ៏ប្រណីតមួយដែលធ្លាប់បានឧទ្ទិសសម្រាប់តែការសម្ដែងក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ហើយត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំព្រះរាជទ្រព្យមានប្រវត្តិដ៏យូរលង់ណាស់មកហើយ តាំងពីសម័យមុនអង្គរមកម្ល៉េះ។ មានភស្តុតាងប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញពីវត្តមានរបស់របាំនេះ។ តាមរយៈសិលាចារឹកបុរាណ ដូចជាសិលាចារឹកអង្គរបុរី ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ្រិស្តសករាជ ដែលត្រូវនឹង សតវត្សរ៍ទី ៧ ក្នុងរាជ្យព្រះបាទ មហេន្ទ្រវរ្ម័ន បានពណ៌នាអំពីការថ្វាយដង្វាយនូវនាដការរបាំ ប្រាំពីរ នាក់ ដើម្បីរាំបូជាចំពោះអាទិទេព។ នេះបញ្ជាក់ថា របាំក្បាច់បុរាណបានកើតមានតាំងពីសម័យនគរភ្នំ ឬមុនសម័យអង្គរទៅទៀត។ ចំពោះ ចម្លាក់ប្រាសាទ ដូចជារូបចម្លាក់ទេពអប្សរ និងនាដការរបាំរាប់ពាន់រូបត្រូវបានគេរកឃើញឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងបាយ័ន ដែលបង្ហាញពីក្បាច់រាំបុរាណ និងសម្លៀកបំពាក់ដ៏ល្អវិចិត្រ។ ចម្លាក់ទាំងនេះជាភស្តុតាងដ៏រស់រវើកនៃវត្តមានរបាំនេះតាំងពីសម័យអង្គរដ៏រុងរឿង។ រីឯ សិលាចារឹកប្រាសាទព្រះខ័ន ក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ ក្នុង គ្រិស្តសករាជ ១១៩១ ក៏បានរៀបរាប់ពីការសាងសង់រាជដំណាក់ស្រីរបាំប្រចាំក្រុងអង្គរធំ ដែលគេប៉ាន់ស្មានថាមានអ្នករបាំប្រហែល ១៦០០ នាក់។ យើងសង្កេតឃើញថា ក្រោយសម័យអង្គរ របាំនេះនៅតែបន្តត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួននៅក្នុងព្រះបរមរាជវាំង។ ការរស់រាន និងការអភិវឌ្ឍន៍របាំព្រះរាជទ្រព្យឡើងវិញនាពេលបច្ចុប្បន្ន គឺដោយសារស្នាព្រះហស្តដ៏ឧត្ដុង្គឧត្ដមរបស់ សម្ដេចព្រះមហាក្សត្រី នរោត្តម កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា។ ដែលព្រះអង្គបានប្រមូលផ្ដុំក្បាច់រាំបុរាណដែលបាត់បង់ និងកែច្នៃបន្ថែមនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ និង ១៩៥០ ធ្វើឱ្យរបាំនេះមានជីវិតឡើងវិញក្នុងទម្រង់ដ៏ប្រណីតដូចសព្វថ្ងៃ។ របាំព្រះរាជទ្រព្យមានលក្ខណៈពិសេស និងសោភ័ណភាពដ៏វិសេសវិសាល ដែលធ្វើឱ្យវាលេចធ្លោពីទម្រង់របាំដទៃ។ ដូច្នេះហើយ របាំនេះសម្ដែងដោយ នាដការ ដែលត្រូវបានហ្វឹកហាត់យ៉ាងហ្មត់ចត់តាំងពីកុមារភាព។ នាដការទាំងនេះត្រូវបានបែងចែកជា បួន ប្រភេទធំៗ ដែលតំណាងឲ្យតួអង្គផ្សេងៗគ្នាក្នុងរឿង។ តួនាងត្រូវបានសម្ដែងដោយនាដការី តំណាងឲ្យស្រ្តីភេទ ទេពធីតា ព្រះនាង ឬមនុស្សស្រីដែលមានចរិតស្លូតបូត សុភាពរាបសា និងស្រស់ស្អាត។ ឯ តួនាយរោងត្រូវបានសម្ដែងដោយនាដករ តំណាងឲ្យបុរសភេទ ព្រះអង្គម្ចាស់ ឬវីរបុរស ដែលមានចរិតថ្លៃថ្នូរ រឹងមាំ និងក្លាហាន។ បន្ទាប់មក តួយក្សត្រូវបានសម្ដែងដោយនាដករដូចគ្នា តំណាងឲ្យពពួកយក្ស ឬតួអង្គអាក្រក់ ដែលមានរូបរាងធំ កាយវិការកាចសាហាវ និងមានឥទ្ធិឫទ្ធិ។ ចុងក្រោយជា តួស្វា តំណាងឲ្យពពួកស្វា ដែលមានចរិតល្បិចកល រហ័សរហួន និងកំប្លុកកំប្លែង។ កាលពីដើម តួស្វាច្រើនសម្ដែងដោយកុមារី ប៉ុន្តែក្រោយមកក៏មានកុមារាជាអ្នកសម្ដែងផងដែរ ដើម្បីភាពរឹងមាំ និងស្ថិតស្ថេរ។ ក្បាច់រាំនៃរបាំព្រះរាជទ្រព្យមានលក្ខណៈ យឺតៗ ល្វត់ល្វន់ ទន់ភ្លន់គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗទាក់ភ្នែកថែមទៀតផង។ ហេតុនេះហើយ រាល់ចលនានៃដៃ ម្រាមដៃ ក្បាល ដងខ្លួន និងជើង សុទ្ធតែមានអត្ថន័យនិមិត្តរូប និងមានលក្ខណៈពិសេស។ នៅក្នុងនោះដែរ នាដការបានប្រើកាយវិការ និងក្បាច់រាំយ៉ាងប៉ិនប្រសប់ ដើម្បីបង្ហាញនូវអារម្មណ៍ផ្សេងៗដូចជា ក្ដីរំជួលចិត្ត ការភ័យខ្លាច ស្នេហា ក្ដីសប្បាយរីករាយ ឬការខឹងសម្បារ។ បើនិយាយពី ក្បាច់ម្រាមដៃ គឺជាចំណុចលេចធ្លោបំផុតមួយនៃរបាំនេះ។ ក្បាច់ម្រាមដៃនីមួយៗសុទ្ធតែមានអត្ថន័យជាក់លាក់។ រួមជាមួយនេះផងដែរ ឈុតសម្លៀកបំពាក់ក្នុងរបាំព្រះរាជទ្រព្យក៏ត្រូវតែមានលក្ខណៈ ប្រណីត ស្រស់ស្អាត និងល្អវិចិត្រផងដែរ។ ចំពោះ គ្រឿងអលង្ការ និងគ្រឿងលម្អត្រូវបានធ្វើឡើងពីមាសប្រាក់ ពេជ្រ ឬត្បូងមានតម្លៃ។ ម្យ៉ាងទៀត ស្លៀកពាក់អាវទ្រនាប់គ្មានដៃ ត្រូវតុបតែងដោយរំយោលនៅស្មា ខ្សែខ្លួន ភ្លុកដំរី និងសំពត់ហូលផ្នត់មាស ឬប្រាក់ ថែមទាំងពាក់មកុដមាសដ៏ល្អវិចិត្រនៅលើក្បាល។ ទន្ទឹមនឹងនេះ តួនាយរោង តួយក្ស តួស្វាក៏មានសម្លៀកបំពាក់ និងគ្រឿងលម្អខុសប្លែកគ្នាទៅតាមតួអង្គនីមួយៗដែរ ដោយមានពាក់របាំងមុខ និងសម្បុរផាត់ពណ៌ខុសៗគ្នា ដើម្បីសម្គាល់អត្តសញ្ញាណតួអង្គ។ របាំព្រះរាជទ្រព្យត្រូវបានអមដោយ វង់ភ្លេងពិណពាទ្យ ដែលជាវង់ភ្លេងប្រពៃណីខ្មែរដ៏ចំណាស់បំផុត។ ដែលមានឧបករណ៍សំខាន់ៗដូចជា ស្រឡៃតូច ស្រឡៃធំ រនាតឯក រនាតធុង រនាតដែក គងតូច គងធំ សម្ភោរ ស្គរធំ និងឈិង។ ក្រៅពីវង់ភ្លេង ក៏មាន ក្រុមចម្រៀង ដែលមានតួនាទីច្រៀងរៀបរាប់សាច់រឿង និងបង្កើនមនោសញ្ចេតនាផងដែរ។ ជាពិសេស របាំព្រះរាជទ្រព្យច្រើនតែសម្ដែងនូវ រឿងរ៉ាវដែលដកស្រង់ចេញពីទេវកថា ព្រះពុទ្ធសាសនា ឬរឿងរាមកេរ្តិ៍ខ្មែរ ដូចជា រឿងព្រះជិនវង្ស ឬរឿងឥណាវបុស្សបា។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ន មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីថែរក្សា និងបណ្តុះបណ្តាលអ្នករបាំជំនាន់ក្រោយ។ តាមសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅតែបន្តបង្រៀនរបាំនេះយ៉ាងខ្ជាប់ខ្ជួនទៅដល់យុវជនជំនាន់ក្រោយ ដើម្បីធានាថា មរតកដ៏មានតម្លៃនេះនៅតែបន្តគង់វង្ស និងរីកចម្រើនទៅមុខ។ សរុបសេចក្ដីមក របាំព្រះរាជទ្រព្យ គឺជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃភាពច្នៃប្រឌិត ទេពកោសល្យ និងជំនឿរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកជាកេរ្តិ៍ដំណែលដ៏អស្ចារ្យសម្រាប់មនុស្សជាតិទាំងមូល។